ឧបករណ៍ភ្លេងខ្មែរ ពិតជាមានលក្ខណៈសម្បូរបែប និងត្រូវបានបែងចែកជា ៤ ប្រភេទធំៗទៅតាមរបៀបបញ្ចេញសូរស័ព្ទរបស់វា។ ចំណាត់ថ្នាក់នេះបង្ហាញពីភាពច្នៃប្រឌិត និងភាពសម្បូរបែបនៃសិល្បៈតូរ្យតន្ត្រីខ្មែរ ដែលបានវិវឌ្ឍន៍រាប់សតវត្សរ៍មកហើយ។ ចំពោះគ្រឿងដែលមានខ្សែសម្រាប់ត្រេះ ឬកូត ឧបករណ៍ប្រភេទនេះបង្កើតសំឡេងតាមរយៈការញ័ររំញ័រនៃខ្សែ។ ខ្សែអាចត្រូវបានត្រេះដោយម្រាមដៃ ឬឧបករណ៍ ឬកូតដោយធ្នូ។ ឧបករណ៍ភ្លេងទាំងនេះមានដូចជា សាដៀវ តាខេ ទ្រ ចាប៉ី ជាដើម។ ចំពោះសាដៀវ ជាឧបករណ៍មានខ្សែមួយ ដែលជាធម្មតាមានប្រអប់សូរធ្វើពីដូង ឬឃ្លោក។ គេលេងសាដៀវដោយត្រេះខ្សែដោយម្រាមដៃ ឬបន្ទះឈើតូចមួយ ហើយសាដៀវមានសំឡេងខ្ពស់ស្រួយ។ ឯតាខេ ជាឧបករណ៍ភ្លេងមានខ្សែ ៣ ដែលមានរាងវែងដូចក្រពើ។ គេលេងតាខេដោយត្រេះខ្សែដោយម្រាមដៃ ឬដងត្រេះ។ តាខេមានសំឡេងមូល និងបន្លឺពីរោះរណ្តំ។ រីឯទ្រ មានច្រើនប្រភេទដូចជា ទ្រអ៊ូ ទ្រសោ និង ទ្រខ្មែរ។ ទ្រទាំងនេះជាឧបករណ៍ខ្សែពីរ ឬខ្សែបី ដែលគេលេងដោយយកធ្នូមកកូត។ សំឡេងទ្រមានលក្ខណៈស្រទន់ ពីរោះលន្លង់លន្លោច ស្រដៀងនឹងសំឡេងមនុស្ស។ ចំណែកចាប៉ីដងវែង ជាឧបករណ៍មានខ្សែពីរ ឬបួន ដែលមានដងវែង។ គេលេងចាប៉ីដងវែង ដោយត្រេះខ្សែដោយម្រាមដៃ។ ចាប៉ីដងវែង ត្រូវបានគេស្គាល់ថាជាឧបករណ៍សម្រាប់អមការនិទានរឿង ឬចម្រៀងប្រជាប្រិយជាដើម។ ចំពោះគ្រឿងសម្រាប់ផ្លុំឲ្យព្ញសូរ ឧបករណ៍ប្រភេទនេះបង្កើតសំឡេងដោយសារការផ្លុំខ្យល់ឆ្លងកាត់។ ឧបករណ៍ភ្លេងទាំងនេះមានដូចជា ខ្លុយ ប៉ី ស្រឡៃ ស្លឹកជាដើម។ ខ្លុយ មានលក្ខណៈត្រង់និងវែងបន្តិច ដែលធ្វើពីឫស្សី ឬឈើ។ ខ្លុយមានរន្ធសម្រាប់ផ្លុំ និងរន្ធម្រាមដៃសម្រាប់កំណត់កម្រិតសំឡេង ហើយខ្លុយមានសំឡេងស្រទន់ពីរោះ។ ឯប៉ី ជាឧបករណ៍ផ្លុំដែលមានអណ្តាតត្រង់ ធ្វើពីស្លឹកត្នោត ឬឫស្សី ហើយប៉ីមានសំឡេងខ្ពស់ស្រួយ។ សម្រាប់ ស្រឡៃ វាគឺជាឧបករណ៍តន្រ្តីខ្មែរមួយប្រភេទដែលស្ថិតក្នុងក្រុម ឧបករណ៍ផ្លុំ ហើយមានលក្ខណៈពិសេសត្រង់ថាវាមាន អណ្ដាតពីរ សម្រាប់បង្កើតសំឡេង។ ស្រឡៃក៏មានសំឡេងលាន់ឮខ្លាំង និងស្រួច ដែលស័ក្តិសមសម្រាប់លេងក្នុងវង់ភ្លេងធំៗដូចជា ពិណពាទ្យផងដែរ។ ស្រឡៃមានច្រើនទំហំដូចជា ស្រឡៃតូច ដែលមានសំឡេងខ្ពស់ស្រួច និង ស្រឡៃធំ ដែលមានសំឡេងទាបបន្លឺល្វឹងល្វើយ សម្រាប់បំពេញមុខងារផ្សេងៗគ្នានៅក្នុងវង់ភ្លេងបុរាណខ្មែរ។ ស្លឹក មិនមែនជាឧបករណ៍ពិតប្រាកដនោះទេ ប៉ុន្តែជាវិធីសាស្រ្តនៃការប្រើប្រាស់ ស្លឹកឈើ មកផ្លុំឲ្យឮសំឡេង វាជាទម្រង់សិល្បៈសាមញ្ញតែមានលក្ខណៈពិសេស។ ចំណែកឯគ្រឿងដាសស្បែកសម្រាប់វាយ ឬទះ ឧបករណ៍ប្រភេទនេះបង្កើតសំឡេងដោយសារការវាយ ឬទះទៅលើស្បែកដែលពាសពីលើ។ ឧបករណ៍ភ្លេងទាំងនេះមានដូចជា ស្គរតូច ស្គរធំ និងសំភោរ។ ចំពោះស្គរធំ ជាស្គរដ៏ធំមួយគូ ដែលមានសំឡេងលាន់ឮខ្លាំង គេប្រើវាសម្រាប់លេងក្នុងវង់ភ្លេងពិណពាទ្យ និងជាអ្នករក្សាចង្វាក់សំខាន់ៗ។ ស្គរតូច ជាស្គរដែលមានទំហំតូចជាងស្គរធំ ប្រើសម្រាប់លេងក្នុងវង់ភ្លេងផ្សេងៗ។ ចំណែកសំភោរ ជាស្គរដែលមានរាងវែង ប្រើសម្រាប់លេងក្នុងវង់ភ្លេងមហោរី ឬពិណពាទ្យ។ គេលេងសំភោរដោយប្រើដៃទះពីលើស្បែកទាំងសងខាង។ ឯស្គរដី ជាស្គរដែលមានរាងដូចពាង ហើយពាសដោយស្បែកនៅពីលើ ហើយគេលេងដោយប្រើដៃវាយ។ រីឯគ្រឿងគោះទង្គិចឲ្យព្ញសូរ ឧបករណ៍ប្រភេទនេះបង្កើតសំឡេងដោយសារការគោះទង្គិចគ្នាដោយផ្ទាល់ទៅលើឧបករណ៍ខ្លួនឯង។ ឧបករណ៍ភ្លេងទាំងនេះមានដូចជា រនាត គងវង់ ឈឹង ឆាប ក្រាប់ គង ឃ្មោះ រគាំងជាដើម។ ចំពោះរនាត រនាតមានច្រើនប្រភេទដូចជា រនាតឯក និង រនាតធុង។ រនាតទាំងនេះជាឧបករណ៍ដែលមានផ្លែធ្វើពីឈើ ឬដែក ដែលគេវាយដោយដងវាយ។ រនាតឯកមានសំឡេងខ្ពស់ស្រួយ ចំណែករនាតធុងមានសំឡេងទាបបន្តិច។ ឯ គងវង់វិញ វាជាឧបករណ៍តន្រ្តីបុរាណខ្មែរមួយប្រភេទទៀតដែលមានពីរប្រភេទសំខាន់ៗគឺ គងវង់ធំ និងគងវង់តូច ដោយប្រភេទនីមួយៗមានតួនាទី និងសំឡេងខុសៗគ្នា ក្នុងការលេងភ្លេងខ្មែរ។ គងវង់គឺជាសំណុំគងតូចៗជាច្រើនដែលរៀបជារាងវង់ ហើយគេវាយដោយដងវាយ។ គងវង់ធំ មានសំឡេងបន្លឺ ទាប ល្វឹងល្វើយ ដែលផ្ដល់នូវសម្លេងធ្ងន់ និងមូលដ្ឋានគ្រឹះដល់បទភ្លេង ខណៈដែល គងវង់តូច មានសំឡេង ខ្ពស់ ស្រួយស្រទន់ ដែលជួយលម្អ និងបន្ថែមភាពរស់រវើកដល់បទចម្រៀង។ រីឯឈិង ជាឧបករណ៍ដែកតូចមួយគូ ដែលគេគោះទង្គិចគ្នាដើម្បីបង្កើតសំឡេង ឈិង និង ឆាប។ ឈិង ដើរតួនាទីជា អ្នកបញ្ជាចង្វាក់សំខាន់ នៅក្នុងវង់ភ្លេងបុរាណខ្មែរ ជួយកំណត់ល្បឿន និងការប្ដូរចង្វាក់នៃបទភ្លេង។ ឯឆាប ស្រដៀងនឹងឈិងដែរ ប៉ុន្តែមានទំហំធំជាងបន្តិច និងមានសំឡេងលាន់ឮខ្លាំងជាង។ ចំពោះក្រាប់ គឺជាឧបករណ៍ភ្លេងធ្វើពីឈើ ឬឫស្សីមួយគូ ដែលគេគោះទង្គិចគ្នា។ ក្រាប់មានសំឡេងក្រាបៗ ហើយច្រើនប្រើសម្រាប់ផ្តល់ចង្វាក់ក្នុងបទចម្រៀងប្រជាប្រិយ។ គង ជាគងទោលដែលមានទំហំធំ ឬតូច ហើយគេវាយដោយដងវាយ។ ចំពោះឃ្មោះ ជាឧបករណ៍ដែក ឬលង្ហិនដែលមានរាងដូចកណ្តឹងតូចៗ ដែលគេគោះឲ្យឮសំឡេង។ ឯរគាំងវិញ ជាកណ្តឹងដែលមានទំហំផ្សេងៗគ្នា ប្រើសម្រាប់បន្លឺសំឡេងក្នុងពិធីសាសនា ឬក្នុងវង់ភ្លេងខ្លះ។ ចំណាត់ថ្នាក់នៃឧបករណ៍ភ្លេងទាំង ៤ ប្រភេទនេះ គឺបង្ហាញយ៉ាងច្បាស់ពីភាពស្មុគស្មាញ និងភាពសម្បូរបែបនៃតន្ត្រីខ្មែរ ដែលអាចបង្កើតបានជាបទភ្លេងដ៏ពីរោះរណ្តំ និងមានលក្ខណៈប្លែកពីគេ។ តន្ត្រីទាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃព្រលឹងវប្បធម៌ និងជំនឿរបស់ប្រជាជនខ្មែរផងដែរ។